សុភាសិត គឺជាពាក្យពេចន៍ដែលមានខ្លឹមសារអប់រំ ដាស់តឿន បង្ហាញគំនិត ឬបទពិសោធន៍ជីវិតពីដូនតាបន្សល់ទុកសម្រាប់កូនចៅ។ វាជាឃ្លាខ្លីៗ ងាយចាំ ហើយច្រើនតែប្រើពាក្យប្រៀបធៀបដើម្បីបង្ហាញពីអត្ថន័យស៊ីជម្រៅ។ សុភាសិត ត្រូវបានបង្កើតឡើងដោយផ្អែកលើការសង្កេត ការគិតពិចារណា និងការសាកល្បងជាក់ស្ដែងអំពីទង្វើ ឬលក្ខណៈរបស់មនុស្ស សត្វ ឬបាតុភូតធម្មជាតិផ្សេងៗ។ ឧទាហរណ៍ដូចជាសុភាពសិតដែលនិយាយថា កោកៗសឹកតែមាត់ត្រដោកឆ្អែតពោះក្របី។ សុភាសិតខ្មែរមួយឃ្លានេះមានអត្ថន័យ ថាការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព។ វាជាពាក្យប្រៀបធៀបមួយដ៏ស៊ីជម្រៅ ដែលឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់មនុស្សមួយចំនួនក្នុងសង្គម។ គេអាចបកស្រាយសុភាសិតនេះបានជាពីរផ្នែកសំខាន់ៗ។ ត្រដោក គឺជាឧបករណ៍ធ្វើពីឈើ ឬឫស្សី និងមានគ្រាប់នៅខាងក្នុងសម្រាប់ចងកក្របី។ កាលណាវាឱនស៊ីស្មៅគ្រាប់នោះប៉ះទង្គិចនឹងមាត់ត្រដោកឮសូរប៉ូកៗ។ ទោះជាសំេឡងត្រដោកឮសូរយ៉ាងណាក៏ដោយ ក៏ក្របីនោះមិនរវល់អើពើដែរ គឺវាគិតតែពីស៊ីស្មៅតាមទម្លាប់ធម្មតារបស់វា។ គ្រាប់ត្រដោកប៉ះទង្គិចនឹងមាត់ត្រដោកយូរៗទៅក៏ធ្វើឱ្យសឹករេចរឹលមាត់ត្រដោក ឯក្របីស៊ីស្មៅយ៉ាងឆ្អែតតឹងពោះ ព្រោះសម្លេងត្រដោកគ្មានអ្វីឱ្យខាត ឬចំណេញដល់វាទេ។ ប្រសិនបើយើងប្រៀបធៀបន័យខាងលើនេះទៅនឹងមនុស្សខ្លះ ដែលឳពុកម្តាយ អាណាព្យាបាល ឬគ្រូបាអាចារ្យខំប្រៀនប្រដៅអប់រំទូន្មានយ៉ាងណាក៏ដោយ ក៏គេពុំខ្ចីធ្វើដឹង ធ្វើឮអ្វីដែរ។ គេគិតតែពីធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់គេ។ អ្នកទូន្មានខំប្រឹងនិយាយប៉ោចៗបានត្រឹមតែសឹកបបូរមាត់ឥតប្រយោជន៍។ ឯកូនចៅ សិស្សធ្វើព្រងើយហាក់ដូចគ្មានបានដឹងឮអ្វីទាំងអស់។ ន័យនេះមិនខុសពីសត្វក្របីដែលមិនរវល់នឹងសម្លេងត្រដោកដូច្នោះដែរ។ ម្យ៉ាងវិញទៀតសុភាសិតនេះចង់អប់រំមនុស្សឱ្យដឹងថា ការនិយាយស្ដីច្រើនពេក ឬការប្រឹងប្រែងធ្វើកិច្ចការដែលគ្មានប្រយោជន៍ផ្ទាល់ខ្លួន គឺអាចធ្វើឲ្យយើងខាតបង់ថាមពល ពេលវេលា ឬសូម្បីតែកិត្តិយសរបស់យើង។ ផ្ទុយទៅវិញ អ្វីដែលយើងខំនិយាយ ឬធ្វើនោះ បែរជាអាចផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃ ឬជាកិច្ចការដែលគេទទួលបានផលចំណេញពីយើង។ ឧទាហរណ៍៖ ការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដែលធ្វើឱ្យយើងខូចអនាគត ប៉ុន្តែទោះជាខំយ៉ាងណាក៏មានមនុស្សមួយចំនួនមិនខ្វល់អើពើ ខ្វល់ខ្វាយដែរ។ អត្ថន័យក្នុងសុភាសិតនេះចង់ប្រាប់យើងឱ្យបានដឹងថា ការទូន្មានប្រៀនប្រដៅដល់មនុស្សដែលគិតតែពីខ្លួនឯងគឺគញមានប្រសិទ្ធិភាពនោះឡើយ។ ផ្ទុយទៅវិញ វាមានតែធ្វើឱ្យយើងខាតពេលវេលាវិញប៉ុណ្ណោះ។ កុំពត់ស្រឡៅកុំប្រដៅស្រីមានះ ក៏ជាសុភាសិតខ្មែរមួយដែរ។ សុភាពសិតនេះក្នុងចំណោមសុភាសិតខ្មែរដទៃទៀត ដែលបង្កប់អត្ថន័យអប់រំយ៉ាងជ្រាលជ្រៅអំពីដែនកំណត់នៃការប្រៀនប្រដៅ ឬកែប្រែទង្វើរបស់មនុស្សមួយចំនួន។ សុភាសិតនេះចង់បង្ហាញថា មនុស្សមួយចំនួនដែលមានចរិតរឹងរូស ឬមានះខ្លាំង គឺពិបាកនឹងកែប្រែណាស់ ទោះបីជាយើងព្យាយាមយ៉ាងណាក៏ដោយ ក៏លទ្ធផលមិនបានល្អប្រសើរឡើយ ផ្ទុយទៅវិញអាចនឹងនាំមកនូវភាពនឿយហត់ ឬការខកចិត្តទៅវិញ។ ស្រឡៅជាដើមឈើធំខ្ពស់ដូចដើមគគីរដែរ ប៉ុន្តែមិនមូលស្រលូនទេ ព្រោះវាមានពួរកំពីកកំពកសណ្តូកតាមដើម។ គេតែងយកពួរនេះមកធ្វើដងចប កាំបិត ពូថៅ... ព្រោះវាមានភាពរឹងល្អ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយ គឺបើវាវៀច ឬកោងបែបណាហើយ គេមិនអាចពត់ ឬតម្រង់វាបានទេ។ បើគេរោលភ្លើងពត់វា វាអាចទៅតាមដៃបាន ប៉ុន្តែដល់ពេលលែងដៃ វានឹងទៅរករូបរាងដើមវិញដដែល។ ជាទូទៅនៅក្នុងសង្គមខ្មែរយើង ស្រ្តីភេទតែងមានចរិកទន់ភ្លន់ ចរិយាស្លូតបូត អាចសម្របសម្រួលទៅតាមបរិយាកាសបានស្រួល ។ សូម្បីសម្លៀកបំពាក់ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនាក៏អាចផ្លាល់ប្តូរទៅតាមប្តីបានដែរ។ ប៉ុន្តែចំពោះស្រីមានះវិញ រមែងមានចរិតរឹងទទឹងដូចដែកថែប។ បើមានប្តីក៏ពុំរណប ឬចុះញ៉មដែរ គឺគេសុខចិត្តលែងលះគ្នាដ៏បានដែរ ដែលថាឱ្យឱនលំទោនចុះចាញ់អ្នកឯងប្រាកដជាអត់សោះតែម្តង។ សុភាសិតនេះប្រៀបធៀបដើមស្រឡៅទៅនឹងមនុស្សស្រីដែលមានចរិតមានះ ពោលគឺទាំងពីរមានលក្ខណៈរឹងមាំ ពិបាកផ្លាស់ប្តូរ ឬពិបាកកែប្រែណាស់។ ដូច្នេះ អត្ថន័យទូលំទូលាយនៃសុភាសិតនេះអាចបកស្រាយបានជាច្រើនទិដ្ឋភាព។ វាដូចជាការពត់ដើមស្រឡៅដែលចាស់ហើយដែរ ពោលគឺជាការខ្ជះខ្ជាយពេលវេលា កម្លាំង និងការខិតខំប្រឹងប្រែងដោយឥតប្រយោជន៍ ព្រោះវាពិបាកនឹងពត់ឱ្យបានតាមបំណងណាស់។ ដូចគ្នាដែរ ការព្យាយាមប្រដៅ ឬកែប្រែមនុស្សស្រីដែលមានចរិតមានះរឹងរូស ក៏ជាការខ្ជះខ្ជាយពេល និងកម្លាំងដែរ ព្រោះពួកគេមិនងាយនឹងទទួលយកដំបូន្មាន ឬកែប្រែខ្លួនឯងឡើយ។ សុភាសិតនេះដាស់តឿនយើងឱ្យយល់ពីធម្មជាតិរបស់មនុស្សម្នាក់ៗ។ មនុស្សខ្លះមានចរិតរឹងរូស ឬមានះពីកំណើត ឬដោយសារទម្លាប់ដែលពិបាកនឹងផ្លាស់ប្តូរណាស់។ ការព្យាយាមផ្លាស់ប្តូរពួកគេដោយបង្ខំ អាចនឹងបង្កឱ្យមានជម្លោះ ឬការមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើង។ សុភាសិតនេះក៏បង្រៀនយើងឱ្យចេះទទួលស្គាល់នូវការពិតថា មិនមែនគ្រប់រឿងទាំងអស់សុទ្ធតែអាចកែប្រែបានតាមបំណងរបស់យើងនោះទេ។ ជួនកាល យើងត្រូវតែរៀនរស់នៅជាមួយភាពខុសគ្នា ឬទទួលយកនូវអ្វីដែលយើងមិនអាចផ្លាស់ប្តូរបាន។ ឧទាហរណ៍៖ អ្នកអាចព្យាយាមពន្យល់ប្រពន្ធដែលចូលចិត្តផឹកស្រាខ្លាំងឱ្យឈប់ផឹក ប៉ុន្តែបើគាត់មានះខ្លាំង ហើយមិនព្រមស្ដាប់ ដំបូន្មានរបស់អ្នកគឺគ្មានន័យអ្វីឡើយ។ ហេតុនេះហើយបានជាពាក្យចាស់ លោកពោលថា កុំពត់ស្រឡៅ កុំប្រដៅស្រីមានះ។